មូលហេតុចម្បងដែលធ្វើឱ្យផ្លែអម្ពិលទឹកក្លាយជាផ្លែឈើដ៏ពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា គឺដោយសារតែរសជាតិដ៏ប្លែក និងឆ្ងាញ់របស់វា។ អម្ពិលទឹក មានសាច់ពណ៌ស សម្បកពណ៌បៃតង និងមានរសជាតិចត់តិចតួច តែពេលទុំនឹងប្រែជាពណ៌ក្រហមទាំងសាច់ទាំងសម្បក ហើយមានរសជាតិផ្អែម។ រសជាតិរបស់ផ្លែនេះនៅពេលបានញ៉ាំ ជាមួយអំបិលម្ទេស ធ្វើឲ្យអ្នកញ៉ាំមានអារម្មណ៍ថា ឆ្ងាញ់ប្លែកមាត់។ អម្ពិលទឹកមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយលាងសម្អាតជាតិពុលនៅក្នុងពោះវៀន និងក្រពះ ដែលអាចជួយការពារយើងពីជំងឺរាគ។ មួយវិញទៀតអម្ពិលទឹកមានផ្ទុកកាល់ស្យូម និងផូស្វ័រដែលជាសារធាតុរ៉ែជួយធ្វើឱ្យឆ្អឹងយើងរឹងមុំាទៀតផងដែរ។ ជាងនេះទៅទៀត ការញុំាអម្ពិលទឹកអាចជួយសម្រួលសាច់ដុំ និងកាត់បន្ថយការចុករោយសាច់ដុំ ព្រោះអម្ពិលទឹកមានផ្ទុកប្រូតេអ៊ីនដែលជួយរក្សាម៉ាសសាច់ដុំ និងធ្វើឱ្យសាច់ដុំមានសុខភាពល្អ។ នៅក្នងផ្លែអម្ពិលទឹកក៏មានផ្ទុកវីតាមីន ស៊ី ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយជំរុញកោសិកាឈាមសក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរី ឬវីរុសផងដែរ។ លើសពីនេះទៅទៀត អម្ពិលទឹកសម្បូរទៅដោយប៉ូតាស្យូមដែលអាចជួយគ្រប់គ្រងចង្វាក់បេះដូង និងជំរុញបេះដូងឱ្យច្របាច់ឈាមដើម្បីចែកចាយទៅពេញរាងកាយ។ ផ្លែអម្ពិលទឹកមិនមែនត្រឹមតែជាផ្លែឈើសម្រាប់បរិភោគនោះទេ វាថែមទាំងដើរតួនាទីជាផ្នែកមួយនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។ ផ្លែឈើនេះអាចរកទិញបានយ៉ាងងាយស្រួល និងមានតម្លៃសមរម្យនៅតាមទីផ្សារទូទៅ។ ភាពងាយស្រួលក្នុងការរកទិញ និងតម្លៃសមរម្យនេះ ធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចបរិភោគវាបាន។ ផ្លែអម្ពិលទឹកនេះផ្លែច្រើនអំឡុងពេលរដូវប្រាំងឈានចូលរដូវវស្សា ពិសេសនៅខែធ្នូ។ ក្នុងរដូវនេះ ផ្លែអម្ពិលទឹកមានគុណភាពល្អបំផុត ពោលគឺវាមានរសជាតិឆ្ងាញ់ មានសាច់ច្រើន ជូរអែមល្មម និងមានតម្លៃសមរម្យជាងរដូវផ្សេងៗទៀត។ ក្រៅពីរដូវកាលដ៏ល្អនេះ ផ្លែអម្ពិលទឹកក៏អាចមានលក់ខ្លះៗដែរនៅតាមទីផ្សារ ប៉ុន្តែបរិមាណរបស់វាមិនច្រើនទេ។ ជាទូទៅ ផ្លែអម្ពិលទឹកក្រៅរដូវអាចមកពីការដាំដុះដោយប្រើប្រព័ន្ធស្រោចស្រព ឬភាគច្រើនគឺនាំចូលពីប្រទេសជិតខាងដូចជា វៀតណាម ឬថៃ។ ផ្លែអម្ពិលទឹកនាំចូលទាំងនេះអាចមិនសូវស្រស់ ហើយតម្លៃក៏មានលក្ខណៈថ្លៃជាងផ្លែដែលដាំដុះក្នុងស្រុកនៅរដូវកាលរបស់វាផងដែរ។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអាកាសធាតុ និងភូមិសាស្ត្រយ៉ាងអំណោយផលសម្រាប់ការដាំដុះផ្លែអម្ពិលទឹក។ ដើមអម្ពិលទឹកជាប្រភេទរុក្ខជាតិដែលចូលចិត្តអាកាសធាតុក្តៅសើម ហើយវាអាចលូតលាស់បានយ៉ាងល្អនៅក្នុងដីប្រភេទណាក៏បាន ពិសេសដីដែលមានសំណើមគ្រប់គ្រាន់។ អាកាសធាតុត្រូពិចរបស់កម្ពុជាមានរដូវវស្សា និងរដូវប្រាំង ដែលជាលក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ដើមអម្ពិលទឹកក្នុងការផ្តល់ទិន្នផលផ្លែយ៉ាងច្រើន។ ការដាំដុះត្រូវបានធ្វើឡើងជាចម្បងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ព្រៃវែង និងកោះកុង ដែលជាតំបន់ដីមានជីជាតិ និងសម្បូរធនធានទឹក។ ការដាំដុះក្នុងស្រុកនេះហើយ ដែលធ្វើឱ្យផ្លែអម្ពិលទឹកមានច្រើនលើសលប់ និងមានតម្លៃសមរម្យនៅក្នុងរដូវកាលរបស់វា។ ទោះបីជាកម្ពុជាមានលទ្ធភាពដាំដុះផ្លែអម្ពិលទឹកយ៉ាងប្រសើរ ប៉ុន្តែការនាំចូលនៅតែជាផ្នែកសំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់។ មូលហេតុចម្បងគឺដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើង និងធានាថាផ្លែឈើនេះមានគ្រប់គ្រាន់ពេញមួយឆ្នាំ។ នៅក្នុងពេលក្រៅរដូវ ជាពេលដែលការផលិតក្នុងស្រុកមានការថយចុះ ការនាំចូលពីប្រទេសជិតខាងគឺជារឿងចាំបាច់។ ការនាំចូលនេះជួយរក្សាលំនឹងតម្លៃ និងធានាថាអ្នកប្រើប្រាស់អាចរកទិញផ្លែអម្ពិលទឹកបានគ្រប់ពេល។ ទីផ្សារផ្លែអម្ពិលទឹកនៅក្នុងប្រទេសកម្ពុជាគឺជាការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងរវាងការផលិតក្នុងស្រុក និងការនាំចូល។ ដូច្នេះហើយ ផ្លែអម្ពិលទឹកនៅក្នុងប្រទេសកម្ពុជាគឺត្រូវបានដាំដុះក្នុងស្រុកយ៉ាងអំណោយផល និងត្រូវបាននាំចូលដើម្បីបំពេញតម្រូវការផងដែរ។